ក្រមា គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សំខាន់របស់កម្ពុជា ដែលមិនត្រឹមតែជាវត្ថុប្រើប្រាស់ប៉ុណ្ណោះទេ តែវាក៏ជាអត្តសញ្ញាណជាតិមួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរគ្រប់ជំនាន់ដែរ។ ប្រវត្តិរបស់ក្រមាត្រូវបានគេជឿថាមានតាំងពីយូរលង់ណាស់មកហើយ ពោលគឺតាំងពីសម័យមហានគរមកម្ល៉េះ។ បើយោងតាមចម្លាក់នៅប្រាសាទនានានៅអង្គរ គេបានឃើញមានរូបចម្លាក់មនុស្សមួយចំនួនបានប្រើប្រាស់ក្រមា។ ក្រមាបានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ដោយវាត្រូវបានគេប្រើប្រាស់តាំងពីក្មេងរហូតដល់ចាស់ មិនថាអ្នកមានឬអ្នកក្រ។ ក្រមាមានរឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរជាច្រើន ដែលនៅក្នុងរឿងនិទានប្រជាប្រិយខ្មែរជាច្រើន ក្រមាត្រូវបានគេប្រើប្រាស់ជាគ្រឿងសម្គាល់ ឬជាវត្ថុអនុស្សាវរីយ៍។ ឧទាហរណ៍ដូចជារឿងព្រេងនិទានដែលបានរៀបរាប់ពីការប្រើប្រាស់ក្រមាជាសញ្ញាសម្គាល់។ ក្រមានេះក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងរបបខ្មែរក្រហមផងដែរ ដោយសារវត្ថុនេះត្រូវបានគេប្រើជាវត្ថុសម្គាល់ខ្លួន ឬជាសញ្ញានៃភាពស្មោះត្រង់ទៅនឹងរបប។ ក្រមាក៏ត្រូវបានគេចាត់ទុកថាជា និមិត្តរូបនៃភាពសុភាពរាបសារ និងជា អត្តសញ្ញាណជាតិ ដែលបង្ហាញពីវប្បធម៌ខ្មែរផងដែរ។ លំនាំក្រឡាៗរបស់ក្រមាត្រូវបានគេយល់ថាជាតំណាងឱ្យភាពសាមគ្គី និងការរួបរួមគ្នារបស់ប្រជាជនខ្មែរ ដែលបានឆ្លុះបញ្ចាំងពីជីវិតរស់នៅដោយសាមគ្គីភាពតាំងពីដើមរៀងមក។ ក្រមាជាវត្ថុដែលផលិតឡើងពីវត្ថុធាតុដើមធម្មជាតិ ហើយដំណើរការនៃការផលិតរបស់វាទាមទារនូវភាពប៉ិនប្រសប់ និងការអត់ធ្មត់ខ្ពស់ពីអ្នកតម្បាញ។ ជាទូទៅ ក្រមាត្រូវបានផលិតឡើងដោយប្រើប្រាស់ សរសៃអំបោះកប្បាស ដែលជាសម្ភារៈពេញនិយមជាងគេ ព្រោះវាមានលក្ខណៈទន់ ងាយស្រួលប្រើប្រាស់ និងមានតម្លៃសមរម្យ។ ក្រមាមួយចំនួនទៀតដែលធ្វើពី សរសៃសូត្រ មានលក្ខណៈទន់រលោង ស្រស់ស្អាត ហើយភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ការតុបតែងខ្លួន ឬជាកាដូដ៏មានតម្លៃ។ ក្រមាមួយប្រភេទទៀតដែលកម្រប្រើជាងគេគឺធ្វើពី សរសៃរនាស់ ដែលមានលក្ខណៈក្រាស់មាំសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ចំណែកដំណើរការនៃការផលិតក្រមាគឺមានលក្ខណៈប្លែក និងទាមទារពេលវេលាយូរ។ ដំបូងឡើយ អ្នកតម្បាញត្រូវ រៀបសរសៃអំបោះ តាមលំនាំនិងពណ៌ដែលបានកំណត់។ បន្ទាប់មក សរសៃអំបោះត្រូវបានយកទៅ ជ្រលក់ពណ៌ ដោយប្រើប្រាស់បច្ចេកទេសបុរាណដែលបានមកពីសំបកឈើ ស្លឹកឈើ ឬឫសរុក្ខជាតិ ដើម្បីបានពណ៌ធម្មជាតិ និងស្រស់ស្អាត។ ដំណាក់កាលចុងក្រោយគឺ ការត្បាញ ដែលត្រូវធ្វើឡើងដោយដៃ ដោយប្រើប្រាស់ឧបករណ៍តម្បាញបុរាណ។ នៅក្នុងដំណើរការនេះទាមទារភាពអត់ធ្មត់ខ្ពស់ដើម្បីទទួលបានក្រមាដែលមានគុណភាពល្អ និងរឹងមាំ ដែលអាចប្រើប្រាស់បានយូរអង្វែង។ សម្រាប់ក្រមាវិញ មានច្រើនប្រភេទដែលប្រភេទនីមួយៗមានលក្ខណៈសម្បត្តិ អត្ថន័យ និងការប្រើប្រាស់ខុសៗគ្នា។ ក្រមាកប្បាស ជាប្រភេទដែលពេញនិយមជាងគេ ដោយសារតែវាមានលក្ខណៈទន់ ស្រូបញើសបានល្អ និងមានតម្លៃសមរម្យ។ ក្រមាកប្បាសភាគច្រើនមានពណ៌ឆ្នូតៗ និងលំនាំក្រឡាតូចៗ ដែលតំណាងឱ្យភាពសាមញ្ញ និងភាពរស់រវើកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ មួយវិញទៀត ក្រមាសូត្រ ត្រូវបានផលិតពីសរសៃសូត្រដែលមានគុណភាពខ្ពស់ ដូច្នេះវាមានលក្ខណៈទន់រលោង ភ្លឺថ្លា និងមានតម្លៃថ្លៃជាង។ ក្រមាសូត្រត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃភាពថ្លៃថ្នូរ និងវប្បធម៌ខ្ពង់ខ្ពស់ ហើយភាគច្រើនគេប្រើប្រាស់ជាគ្រឿងលម្អ។ លើសពីនេះ ក្រមាខ្លះមានលំនាំប្លែកៗដូចជា ក្រមាគោម ដែលមានក្រឡាធំៗ និងលក្ខណៈតម្បាញក្រាស់ៗ ភាគច្រើនគេប្រើសម្រាប់លម្អលើគ្រែ ឬជាគ្រឿងតុបតែងផ្ទះ។ ដោយក្រមាគោមនេះតំណាងឱ្យភាពរឹងមាំ និងសម្រស់នៃសិល្បៈតម្បាញរបស់ខ្មែរ។ ចំណែកឯ ក្រមាទ្រនាប់ វិញ ត្រូវបានផលិតដោយប្រើអំបោះច្រើន និងមានលក្ខណៈក្រាស់ជាង។ គេប្រើប្រាស់ក្រមាទ្រនាប់នេះ សម្រាប់ទ្រាប់ក្បាលដំណេក ឬសម្រាប់ក្រាលកន្ទេល ដែលបង្ហាញពីភាពជាក់ស្តែង និងប្រយោជន៍ប្រើប្រាស់ក្នុងជីវភាពរស់នៅ។ លំនាំក្រឡាៗរបស់ក្រមាត្រូវបានគេជឿថាជាតំណាងឱ្យ ភាពសាមគ្គី និងការរួបរួមគ្នា របស់ប្រជាជនខ្មែរ។ វាក៏ជា និមិត្តរូបនៃភាពសុភាពរាបសារ ដែលឆ្លុះបញ្ចាំងពីលក្ខណៈសម្បត្តិរបស់ប្រជាជនខ្មែរផងដែរ។ ក្រមាមិនមែនត្រឹមតែជាវត្ថុប្រើប្រាស់ទេ តែវាជាផ្នែកមួយនៃប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរដែលបានបន្តរស់រវើកពីមួយជំនាន់ទៅមួយជំនាន់។ សម្រាប់់គោលបំណងនៃការប្រើប្រាស់ក្រមាវិញ វាជាវត្ថុពហុមុខងារដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរតាំងពីយូរយារណាស់មកហើយ។ គោលបំណងចម្បងរបស់ក្រមាគឺប្រើប្រាស់ជា វត្ថុប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ជូតញើសនៅពេលធ្វើការងារធ្ងន់ៗក្រោមពន្លឺថ្ងៃ ឬសម្រាប់គ្របក្បាលការពារកម្ដៅថ្ងៃ។ ក្រមាក៏ត្រូវបានគេប្រើជា កន្សែងជូតខ្លួន បន្ទាប់ពីងូតទឹកផងដែរ។ លើសពីនេះ ក្រមាមានតួនាទីជា គ្រឿងលម្អកាយ សម្រាប់តុបតែងខ្លួនពេលចូលរួមពិធីបុណ្យប្រពៃណីជាតិ ឬពិធីផ្សេងៗ ដែលបង្ហាញពីភាពថ្លៃថ្នូរ និងសម្បត្តិវប្បធម៌ខ្មែរ។ ក្នុងពេលជាមួយគ្នានេះ ក្រមាក៏ជា ឧបករណ៍ធ្វើការងារ ដ៏មានប្រយោជន៍សម្រាប់កសិករ ដោយពួកគេតែងតែប្រើវាដើម្បីទ្រាប់លើស្មាពេលលីសែងអីវ៉ាន់ធ្ងន់ៗ។ ម្យ៉ាងវិញទៀត ក្រមាក៏ត្រូវបានគេប្រើប្រាស់ជា សម្ភារៈសម្រាប់ទារក ដូចជាសម្រាប់អង្រឹង ឬសម្រាប់បក់កូនឱ្យគេងផងដែរ ដែលបង្ហាញពីភាពកក់ក្ដៅ និងការយកចិត្តទុកដាក់របស់ក្រុមគ្រួសារ។ ជារួមមកក្រមាគឺជាវត្ថុដ៏សាមញ្ញមួយ ប៉ុន្តែវាមានអត្ថប្រយោជន៍ច្រើនយ៉ាងដែលបានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីវប្បធម៌ និងប្រពៃណីខ្មែរ។ គុណសម្បត្តិនៃក្រមានេះបានក្លាយជាវត្ថុប្រើប្រាស់ដ៏សំខាន់សម្រាប់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដោយសារតែវាមានភាពលេចធ្លោជាច្រើន។ គុណសម្បត្តិដ៏សំខាន់បំផុតមួយគឺ ភាពធន់និងរឹងមាំ ព្រោះក្រមាបានត្បាញដោយដៃអ្នកជំនាញមានគុណភាពល្អ និងអាចប្រើប្រាស់បានយូរអង្វែងរហូតដល់ច្រើនឆ្នាំ ដោយមិនងាយរហែកឬដាច់ឡើយ។ នៅក្នុងនោះគុណសម្បត្តិបន្ទាប់គឺ មុខងារច្រើនយ៉ាងដែលជាវត្ថុពហុមុខងារដែលមិនត្រឹមតែជាកន្សែងជូតញើសប៉ុណ្ណោះទេ ថែមទាំងអាចប្រើជាគ្រឿងលម្អ ជាឧបករណ៍សម្រាប់ធ្វើការងារ ឬជាវត្ថុសម្រាប់ថែទាំទារកផងដែរ។ គុណសម្បត្តិទាំងនេះបានធ្វើឱ្យក្រមាក្លាយជាវត្ថុដ៏មានប្រយោជន៍ និងមិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅពីនេះ ក្រមាមាន ភាពងាយស្រួលក្នុងការសម្អាត ព្រោះវាអាចបោកគក់បានយ៉ាងងាយស្រួល និងឆាប់ស្ងួត។ ហើយដោយសារក្រមាភាគច្រើនធ្វើពី សរសៃអំបោះកប្បាស វាមានសមត្ថភាព ស្រូបញើសបានយ៉ាងល្អ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាជនដែលធ្វើការក្រោមពន្លឺថ្ងៃ។ គុណសម្បត្តិចុងក្រោយគឺ តម្លៃសមរម្យ ដែលធ្វើឱ្យប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈអាចមានលទ្ធភាពទិញប្រើប្រាស់បាន។ សរុបមក ក្រមាគឺជាវត្ថុដែលមានតម្លៃទាំងផ្នែកវប្បធម៌និងផ្នែកប្រើប្រាស់ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនខ្មែរ។ ក្រមាគឺជាសម្បត្តិវប្បធម៌ដ៏សំខាន់មួយរបស់កម្ពុជា ហើយវាក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចជាតិផងដែរ។ ឧស្សាហកម្មត្បាញក្រមាបានដើរតួនាទីយ៉ាងសំខាន់ក្នុង ការបង្កើតការងារ សម្រាប់ប្រជាជននៅតាមតំបន់ជនបទ ជាពិសេសសម្រាប់ស្ត្រី។ ស្ត្រីនៅតាមបណ្តាខេត្តជាច្រើនអាចរកចំណូលបានពីការត្បាញក្រមា ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ដែលបានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ ក្រៅពីនេះ ក្រមាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុង ការលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។ ក្រមាបានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមបំផុតមួយសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលការលក់របស់វាបានជួយបង្កើនចំណូលសម្រាប់អាជីវករនៅតាមទីកន្លែងទេសចរណ៍នានា។ ជាងនេះទៅទៀត ក្រមាក៏បាន ជំរុញវិស័យសិប្បកម្ម របស់កម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ។ ដោយវាបានជួយរក្សា និងលើកកម្ពស់សិល្បៈត្បាញបុរាណរបស់ខ្មែរ ហើយបានបើកឱកាសឲ្យផលិតផលក្រមាអាច នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការរួមចំណែកដល់ការនាំចេញសិប្បកម្មរបស់កម្ពុជា។ សរុបមក ក្រមាគឺជាផលិតផលដែលមិនត្រឹមតែមានតម្លៃវប្បធម៌ទេ តែវាក៏ជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាផងដែរ។